រឿង "បុរសចាក់ស្មុគ" ជាប្រភេទ រឿងព្រេងនិទានប្រជាប្រិយខ្មែរ ដែលត្រូវបានដំណាលតៗគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដោយមិនបានបញ្ជាក់ពី ថ្ងៃខែឆ្នាំនិពន្ធ ឬ ឈ្មោះអ្នកនិពន្ធជាក់លាក់នោះទេ។ ចៅ ចាក់ស្មុគ ជាឈ្មោះកំលោះកំសត់ទុគ៌ត រស់នៅកំព្រាគ្មានញាតិសន្តាន ប្រកបរបរ ចាក់ស្មុគនិងកន្ត្រកលក់។ ចៅនោះប៉ិនប្រសប់ល្អខាងចាក់ស្មុគនិងកន្ត្រកគ្មាននរណាចេះស្មើ ធ្វើឱ្យអ្នកភូមិពេញចិត្តនិងជួយទិញហូរហែ។ ពេលលក់អស់ គាត់ធ្វើការចាក់ស្មុគជាថ្មីដោយរៀបចំប្រដាប់ប្រដាមានកាំបិតត្នោត បាយ សំណុំទឹកបំពង់ ធ្វើដំណើរទៅឡើងដើមត្នោតមួយនៅក្នុងព្រៃស្ងាត់។ រាល់លើកគាត់មិន ដែលហ៊ានចាក់ស្មុគនៅដីទេ ព្រោះខ្លាចគេលបមើលស្គាល់តម្រិះ។ ក្រោមជំនោររំភើយនៃអរុណោទ័យ ចៅនោះអង្គុយផ្អែកលើធាងត្នោតក្បែរគ្រឿងឧបភោគ បរិភោគដែលកល់ទ្រដោយផ្លែត្នោតខ្ចី សំងំចាក់ស្មុគយ៉ាងត្រជាក់ចិត្ត។ លុះចាក់ស្មុគបានច្រើនក៏កើតក្តីត្រេកអររីករាយនឹកគិតអណ្តែតអណ្តូងតែឯងថា យកស្មុគទៅលក់យកលុយទិញមេមាន់ចិញ្ចឹម ដល់យូរទៅមាន់ពងញាស់ កូនសាយច្រើនឡើងៗ។ ខ្ញុំអាចចាប់មាន់លក់យកលុយទិញកូនជ្រូកម្តង ដល់កូនជ្រូកធំចាប់វាលក់ទៀតយកប្រាក់ទិញគោ...។ ផលរបរចេះតែកាក់កបឈានឡើងបណ្តើរៗ។ លុះគោធំលក់វាទៀតយកប្រាក់ទិញស្រែចំការទិញផ្ទះនៅជាសុខសប្បាយ។ ពេលធ្វើស្រែចំការបានផល លក់ស្រូវ លក់ផ្លែផល្លា បានលុយរៀបការប្រពន្ធស្អាត ដល់នៅយូរទៅ បានកូនប្រុសក្រមាប់មួយទៀត បង្កើនសមាជិកកំដរគ្រួសារឱ្យរីករាយ និងកក់ក្តៅ។ ខ្ញុំអាចរកទិញខ្ញុំស្រីម្នាក់គ្រាន់ជួយមើលអាម៉ាប់សំណព្វចិត្ត កុំឱ្យនាងប្រពន្ធពិបាកហត់នឿយ តទៅ។ ទាសីត្រូវមើលថែអាម៉ាប់ដោយយកចិត្តទុកដាក់ខ្ពស់ បើវាបីពរទ្រកូនមិនប្រយ័ត្នធ្វើឱ្យ អាម៉ាប់ដួលចុះនោះ?។ យើងនឹងទះតប់ធាក់ក្បាលវាឱ្យណាណីកុំឱ្យវាធ្លាប់។ ទាំងនេះសុទ្ធតែជាការគិតពីផលរបរស្មុគនាពេលកំពុងចាក់វានៅលើចុងត្នោតប៉ុណ្ណោះ។ តែ...ចៅនោះភ្លើនសតិខឹងនឹងទាសីខ្លាំង គិតឈានទៅដល់ទាត់ធាក់ ក៏យារជើងធាក់មែន ទៅលើធាងត្នោតដោយពេញកម្លាំង។ ហើយក៏រអិលធ្លាក់ចុះចាកចុងត្នោតទៅ តែចៅនោះ ភ្ញាក់ស្មារតីដឹងខ្លួនទាន់ ក៏ស្រវាចាប់ចុងស្លឹកត្នោតជាប់។" ចៅចាក់ស្មុគ នៅយោលតោងកណ្តាលវាល រងទុក្ខវេទនាដោយភ័យនឹងក្តីស្លាប់ ចង់ស្រវាឡើងលើក៏ពុំបាន ព្រោះត្រូវមុតនឹងបន្លាធាងត្នោត ថាបើទម្លាក់ខ្លួនចុះមកដីខ្លាចងាប់ ព្រោះត្នោតនេះខ្ពស់ណាស់។ រឿងហេតុនេះធ្វើឱ្យហ្មដំរីម្នាក់បរកាត់ទីនោះទទួល បានការភ្ញាក់ផ្អើលនឹកអស់សំណើចជាខ្លាំង។ ចៅ ចាក់ស្មុគ ស្រែកអង្វរទៅហ្មដំរីថា “ឱលោកបងអើយ មេត្តាជួយដាក់ខ្ញុំបាទ ចុះផង បើខ្ញុំបានរួចអាយុ ខ្ញុំនឹងទៅបំរើលោកបង”។ ហ្មដំរី ឮហើយពេញចិត្តនឹងពាក្យសន្យានោះ ក៏បរដំរីទៅឈប់ពីក្រោមដើមត្នោត រួចងើបឈរញញីញញ័រដូចគេរាំ ចំអើតជើង បោះដៃទៅលើទទួល។ កាយវិការនេះចៅហ្មដំរី ខំប្រឹងទប់ខ្លួនឡើងរង្គើគ្រប់សរសៃដូចគេអង្រន់លើខ្នង ដំរី។ គាត់ក៏ចាប់បានជើងចៅយោលទោងពុំទាន់ស៊ប់ល្អផង ដំរីក៏ដើរចេញទៅព្រោះស្មានថា ម្ចាស់ឱ្យសញ្ញាចេញដំណើរ។ បុរសទាំងពីរនៅតោងគ្នាជាប់រយោង មើលទៅដូចជាផ្លែឈើពីរធំវែង។ ហ្វូងក្អែកទាំង ឡាយឆ្ងល់នឹងទស្សនីយភាពចម្លែកនោះ ក៏តាំងហើរក្រឡឹងឆាប ហើយស្រែកលាន់ទ្រហឹង។ ចៅចាក់ស្មុគ កាន់តែធ្ងន់ខ្លួនទៅៗ លើក្បាលចៅ ហ្មដំរី អង្វរឱ្យហ្មដំរី លែងជើងគាត់ចេញព្រោះគាត់អស់កំលាំងណាស់ហើយ។ គាត់ប្រឹងរឹតចុងស្លឹកត្នោតឡើងមុតដៃស្រក់ឈាមតក់ៗ អង្វររួច បែរជេរប្រទេចស្ដោះទឹកមាត់ដាក់ក្បាលជាច្រើនដងទៀត។ ទម័ក ពុំតបតថែមទាំង “ចូរអ្នកចាប់ចុងស្លឹកត្នោតឱ្យជាប់កុំលែងដៃអី បើខ្ញុំរួចជីវិតម្តងនេះ ខ្ញុំនឹងទទួលគុណអ្នក ដាក់លើក្បាលនិងទៅនៅជាខ្ញុំបំរើអ្នកហោង”។ ពេលនោះលេចតា ទំពែក បួននាក់ធ្វើដំណើរមកដល់។ ចៅយោលទោងទាំងពីរក៏ស្តី អង្វរទៅថា “លោកអុំ លោកមាអើយជួយយកអាយុខ្ញុំបាទផង បើខ្ញុំបាទបានរួចជីវិតហើយ នឹងទៅនៅជាខ្ញុំបំរើលោក”។ ទំពែក ឮដូច្នោះមានចិត្តត្រេកអរណាស់ ព្រោះសមនឹងបំណងកំពុងដើររកទាសាស្រាប់ តែមិនដឹងថាតើជួយដូចម្តេចបាន?។ ស្តាប់បាននូវការពន្យល់ពីចៅទាំងពីរ តាទំពែក យកអញ្ចងមកកាងជារាង៤ជ្រុង ហើយ យកចុងខ្សែចងព័ន្ធករៀងៗខ្លួនដើម្បីឱ្យជាប់មាំល្អ ថាបើឱ្យគាត់កាន់អញ្ចងនៅដៃដូចចៅនោះប្រាប់ ខ្លាចកាន់របូត។ លុះរៀបរយរួចហើយ ក៏ហៅចៅទាំងពីរឱ្យទម្លាក់ខ្លួនចុះព្រមគ្នាមួយរំពេច។ ទម្ងន់មនុស្សពីរនាក់បានកន្ត្រាក់ក្បាល ទំពែក ទាំងបួនឱ្យរត់បុកគ្នាលាន់ភូស ធ្វើឱ្យបែក ក្បាលធ្លាយខួរដល់នូវមរណកាលគ្រានោះទៅ។ ឯទ្រមាក់ដំរីនិងបុរសចាក់ស្មុគ ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះ ភ័យណាស់ គេទៅនិយាយនឹងយាយចាស់ម្នាក់ថា "បើយាយគិតដូចម្តេចឲ្យបានសុខ យើងទាំងពីរនាក់នឹងនៅបម្រើយាយ ទាល់អស់ជីវិត" ។ យាយចាស់ មានចិត្តត្រេកអរ ដោយប្តីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយនិយាយថា "បើដូច្នោះ អ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះ ចងរុំឲ្យស្រេច " រួចយាយចាស់ឲ្យយកខ្មោច ១ ចេញពីផ្ទះមក គាត់ស្រែកយំ ។ អ្នកស្រុកសួរ, គាត់ប្រាប់ថា "ប្តីគាត់ស្លាប់" អ្នកស្រុកក៏ជួយយកខ្មោចនោះទៅដុត, យាយចាស់ប្រាប់ថា "សូមអ្នកទាំងអស់ដុតធ្វើឲ្យល្អ ត្បិតប្តីខ្ញុំ គាត់ស្រឡាញ់ខ្ញុំណាស់ កាលដែលគាត់នៅរស់" ។ លុះគេយកខ្មោច ១ ទៅដុតហើយ យាយចាស់ស្រែកថា "ប្តីគាត់ទៅផ្ទះទៀតហើយ" ។ អ្នកស្រុក ក៏ទៅយកមកដុតទៀត ។ លុះដុតទៅគម្រប់ ៤ លើក ទើបឃើញតាចាស់ប្តីយាយនោះ ចេញមកពីព្រៃចម្ការ មានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញ ក៏នាំគ្នាដេញចាប់តាចាស់នោះ យកទៅដុតទាំងរស់ឲ្យស្លាប់ទៅ ។